ពិធីបុណ្យ និងការជួបជុំសហគមន៍ពេលយប់នៅក្នុងប្រទេសកម្ពុជា ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងពិធីបុណ្យប្រពៃណីរបស់ខ្មែរ។ ទាំងនេះគឺជាផ្នែកសំខាន់មួយនៃវប្បធម៌ និងសាសនារបស់ប្រជាជនខ្មែរ ដែលបានបង្កើតភាពសប្បាយរីករាយ និងចំណងមិត្តភាព។ ការជួបជុំទាំងនេះមិនត្រឹមតែជាពេលវេលាសម្រាប់កម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ពង្រឹងចំណងសាមគ្គីភាព និងរក្សាទំនៀមទម្លាប់ផងដែរ។ ជាទូទៅ ពិធីបុណ្យសាសនារបស់ខ្មែរភាគច្រើនតែងមានការដើរកម្សាន្តនាពេលយប់ ក៏ដូចជាការជួបជុំគ្នាដើម្បីរៀបចំកម្មវិធីបុណ្យផងដែរ។ ចំពោះការសម្ដែងល្ខោន ឬទម្រង់សិល្បៈបុរាណនៅតាមវត្តអារាម ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ គឺជាផ្នែកមួយដ៏សំខាន់នៃសកម្មភាពកម្សាន្តសហគមន៍ពេលយប់។ ជាធម្មតាគេតែងឃើញមានការសម្តែង ល្ខោនបាសាក់ យីកេ ល្ខោននិយាយ ឬពេលខ្លះក៏មានជាការចាក់បញ្ចាំង ភាពយន្តចាស់ៗនៅលើផ្ទាំងសំពត់សធំៗនៅក្នុងទីធ្លាវត្តផងដែរ។ ម្យ៉ាងវិញទៀត ទម្រង់សិល្បៈទាំងនេះមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនៅតែជាទីពេញនិយមសម្រាប់អ្នកភូមិ។ ប្រជាជនខ្មែរនិយមចូលចិត្តការជួបជុំគ្នា ជាពិសេសក្នុងពិធីបុណ្យសាសនា ដើម្បីបានទស្សនាល្ខោន រួមទាំងទម្រង់សិល្បៈជាច្រើនទៀត។ ជាក់ស្ដែងក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាជននាំគ្នាលេងល្បែងប្រជាប្រិយ និងល្បែងកម្សាន្តផ្សេងៗទាំងក្នុងភូមិ និងក្នុងវត្តនាពេលយប់ ដែលជាប្រពៃណីរបស់ខ្មែរ។ ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ប្រជាជនខ្មែរតែងប្រារព្ធពិធីនៅពេលយប់ ដែលជាប្រពៃណីខ្មែរពីបុរាណមក។ ដើម្បីបួងសួងដល់ព្រះខែ គេតែងប្រារព្ធពិធីនេះនៅពេលយប់ ហើយមានការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះ គេបានជួបជុំញាតិមិត្តដើម្បីបង្ហោះគោម និងបណ្ដែតប្រទីបនៅពេលយប់។ ម្យ៉ាងវិញទៀត នៅតាមតំបន់ទីក្រុង គេតែងមានការសម្ដែងល្ខោន ឆាកតន្ត្រី និងកម្មវិធីកម្សាន្តជាច្រើនទៀត។ នៅតាមវត្តអារាម ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនទាន ឬពិធីបុណ្យឯករាជ្យជាដើម គេតែងតែរៀបចំការសម្ដែងល្ខោន ឬទម្រង់សិល្បៈបុរាណផ្សេងៗ។ ដែលល្ខោនបាសាក់ និងយីកេ គឺជាទម្រង់ល្ខោនបុរាណដែលពេញនិយមបំផុត ។ ល្ខោនបាសាក់ សម្ដែងរឿងទាក់ទងនឹងប្រវត្តិសាស្ត្រ រឿងព្រេងនិទាន ឬរឿងទាក់ទង់សាសនា ជាមួយបទចម្រៀងពីរោះរណ្ដំ។ រីឯ យីកេ វិញ សម្ដែងរឿងបែបកំប្លែង ឆ្លុះបញ្ចាំងពីជីវភាពប្រចាំថ្ងៃ។ ពេលខ្លះក៏មានការសម្ដែងល្ខោននិយាយបែបកំប្លែង ឬអប់រំ ដែលមានតួសម្ដែងតិចជាង និងផ្តោតលើការសន្ទនា។ ក្រៅពីការសម្ដែងល្ខោន ក៏មានការប្រគំតន្ត្រីផងដែរ ជាពិសេសនៅពេលយប់ដែលមានប្រជាប្រិយភាពខ្លាំង ហើយបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីសង្គមខ្មែរ។ សម្រាប់ការប្រគំតន្ត្រីពេលយប់នៅកម្ពុជាមានភាពសម្បូរបែប ដែលអាស្រ័យលើឱកាស និងទីកន្លែង។ ការប្រគំតន្ត្រីសម័យទ្រង់ទ្រាយធំ ច្រើនតែរៀបចំឡើងដោយ ផលិតកម្មធំៗ ឬក្រុមហ៊ុនឯកជន នៅក្នុងទីក្រុងធំៗដូចជាភ្នំពេញ សៀមរាប ឬបាត់ដំបងជាដើម។ ម្យ៉ាងគេតែងរៀបចំនៅលើឆាកធំៗ មាន ប្រព័ន្ធភ្លើងពណ៌ អេក្រង់ LED និងប្រព័ន្ធសំឡេងទំនើបៗ អមដោយវត្តមានតារាចម្រៀងល្បីៗប្រចាំប្រទេស។ ការប្រគំតន្ត្រីប្រភេទនេះច្រើនរៀបចំឡើងដើម្បីផ្សព្វផ្សាយផលិតផល ប្រារព្ធខួប ឬជាព្រឹត្តិការណ៍ពិសេស។ ចំពោះ ការប្រគំតន្ត្រីអកកាដង់ ឬអកកេះ នេះគឺជាទម្រង់ពេញនិយមបំផុតនៅតាមជនបទ និងទីប្រជុំជន។ គេរៀបចំឡើងសម្រាប់ ពិធីមង្គលការ ពិធីជួបជុំគ្រួសារ បុណ្យភូមិ ឬបុណ្យផ្សេងៗ ។ ក្រុមតន្ត្រី អកកាដង់មានឧបករណ៍តិចតួច ប៉ុន្តែអាចលេងបទចម្រៀងគ្រប់ប្រភេទ ទាំងសម័យ ទាំងប្រពៃណី ។ អ្នកភូមិអាចចូលរួមច្រៀងរាំដោយសេរី ក្នុងបរិយាកាសស្និទ្ធស្នាលនោះ។ ពេលខ្លះក៏មានការរៀបចំការប្រគំតន្ត្រីដើម្បី រៃអង្គាសថវិកាសប្បុរសធម៌ ឬជាផ្នែកមួយនៃកម្មវិធីសិល្បៈវប្បធម៌នៅតាមវត្តអារាម សាលារៀន ឬទីប្រជុំជនផងដែរ ។ ក្រៅពីនេះ ការទៅលេង បុណ្យវត្ត ឬ បុណ្យភូមិ គឺជាព្រឹត្តិការណ៍សហគមន៍ដ៏ធំ និងរស់រវើកបំផុត ដែលប្រជាជនទូទៅទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំ។ ពិធីបុណ្យភូមិ ឬបុណ្យវត្ត គឺជាការជួបជុំដ៏ធំមួយដែលរៀបចំឡើងយ៉ាងលម្អិត។ បរិវេណវត្ត ឬភូមិត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដោយទង់ជាតិ ផ្ទាំងបដា និងភ្លើងពណ៌ចម្រុះ។ តាមដងផ្លូវមានលក់ចំណីអាហារ ភេសជ្ជៈ និងរបស់របរលេងកម្សាន្តផ្សេងៗ។ នៅពេលថ្ងៃ ពិធីសាសនាត្រូវបានធ្វើឡើងដូចជាការរាប់បាត្រ វេនបាយបិណ្ឌ ឬការប្រគេនចង្ហាន់ដល់ព្រះសង្ឃ។ ប៉ុន្តែពេលយប់ គឺជាពេលសម្រាប់ភាពសប្បាយរីករាយជាមួយសកម្មភាពផ្សេងៗដូចជាការប្រគំតន្ត្រី ការសម្តែងល្ខោន និងការរាំកម្សាន្ត។ នៅតាមពិធីបុណ្យបែបនេះ តែងតែមានអ្នកលក់ដូរម្ហូបអាហារ បង្អែម ភេសជ្ជៈ និងសម្លៀកបំពាក់ផ្សេងៗ។ វាជាឱកាសល្អសម្រាប់អ្នកភូមិទិញរបស់របរ និងបរិភោគអាហាររួមគ្នា។ វាក៏ជាឱកាសពិសេសសម្រាប់សមាជិកគ្រួសារដែលនៅឆ្ងាយបានត្រឡប់មកជួបជុំគ្នាផងដែរ។ អ្នកភូមិបានសួរសុខទុក្ខគ្នាទៅវិញទៅមក ចែករំលែករឿងរ៉ាវ និងរំលឹកអនុស្សាវរីយ៍ចាស់ៗ។ សរុបមក ពិធីបុណ្យនិងការជួបជុំសហគមន៍ពេលយប់ មិនត្រឹមតែជាការកម្សាន្តនោះទេ តែជាសសរស្តម្ភដ៏រឹងមាំមួយនៃវប្បធម៌ខ្មែរដែលបង្ហាញពីការរួបរួមសាមគ្គី និងភាពកក់ក្ដៅ។